រឿងរ៉ាវដើមកំណើតឈ្មោះ "បឹងត្របែក" ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ ត្រូវបានដកស្រង់ចេញពីសៀវភៅ ព្រះរាជពង្សាវតារច្បាប់សរសេរដៃ ដែលរក្សាទុកនៅពុទ្ធសាសនបណ្ឌិត្យ។ កាលពីព.ស. ២២១៩ ព្រះបាទជ័យជេដ្ឋា (ហៅថា ព្រះអង្គសូរ) ដែលគង់នៅឧត្តុង្គឮជ័យ បានសាងវាំងថ្មីមួយទៀតនៅ ទូលឪជ្រឹង (ស្រុកសំរោងទងបច្ចុប្បន្ន)។ ទ្រង់ក៏បានរើព្រះរាជវាំងពីឧត្តុង្គឮជ័យមកគង់នៅទីនោះវិញ ដោយទុកព្រះមាតាគឺ សម្តេចព្រះទាវ ឲ្យគង់នៅឧត្តុង្គឮជ័យ។ ពេលដែល សម្តេចព្រះបទុមរាជាមហាឧបរាជ ជ្រាបដំណឹងនេះ ទ្រង់មានព្រះទ័យត្រេកអរជាខ្លាំង ហើយក៏ប្រឹក្សាជាមួយ អុងយួន លើកទ័ពខ្មែរ-យួនទៅលុកវាំងឧត្តុង្គឮជ័យ។ ពួកគេបានចាប់យកសម្តេចព្រះទាវជាព្រះវររាជមាតានៃព្រះជ័យជេដ្ឋា និង នាងអាំ ជាសាវឡិក នាំយកទៅឃុំនៅ បន្ទាយជ្រោយចង្វា។ ព្រះបាទជ័យជេដ្ឋា ដែលគង់នៅវាំងទូលឪជ្រឹង លុះទ្រង់ជ្រាបដំណឹងនេះហើយ ក៏ទ្រង់សោយសោកជាខ្លាំង។ ព្រះអង្គក៏រើព្រះរាជដំណាក់មកគង់នៅឧត្តុង្គឮជ័យវិញ ។ ហើយទ្រង់បានប្រឹក្សាជាមួយសេនាបតី នាម៉ឺនសព្វមុខមន្ត្រី ដើម្បីប្រមូលទ័ពទៅច្បាំងដណ្តើមយកព្រះវររាជមាតាមកវិញ។ ក្រោយពីពិចារណាថាការលើកទ័ពទៅវាយទ័ពយួនដោយផ្ទាល់ ខណៈដែលព្រះមាតានៅជាមួយ មិនមែនជាការងាយស្រួលនោះ ព្រះអង្គក៏ប្ដូរយុទ្ធសាស្ត្រ។ ព្រះអង្គបានប្រឹក្សាជាមួយ ពញាមន្ត្រីសង្គ្រាមសួស្តី ដែលបានណែនាំប្អូនរបស់ខ្លួនគឺ ពញាភក្តីសង្គ្រាមហុក ដែលមានថ្វីដៃអាចធ្វើកិច្ចការនេះបាន។ ពញាភក្តីសង្គ្រាមហុក បានទទួលព្រះរាជបញ្ជា ហើយសន្យាថានឹងធ្វើកិច្ចការនេះឲ្យបានសម្រេចក្នុងរយៈពេល ៧ ថ្ងៃ។ លោកបានសុំយកទាសាជំនិតម្នាក់ឈ្មោះ គោ និងសុនខមួយឈ្មោះ អាស្រគំ ទៅជាមួយ។ ពញាភក្តីសង្គ្រាមហុក បានធ្វើដំណើរមកដល់ភ្នំពេញ ហើយស្នាក់នៅក្នុង វត្តស្រកាលេញ ដើម្បីស៊ើបការណ៍។ លោកបានដឹងថា ទ័ពយួនបានទុកសម្តេចព្រះទាវនៅក្នុងទូកនៅឯជ្រោយចង្វា។ នៅយប់ស្ងាត់ មេឃងងឹតរកកល់ចង់ភ្លៀង លោកបានចូលទៅក្នុងព្រះវិហារវត្តស្រកាលេញ។ ហើយគាត់បានអធិដ្ឋានសូមឲ្យកងទ័ពយួនមើលមិនឃើញលោក។ ក្រោយពីអធិដ្ឋានចប់ លោកក៏នាំនាយគោចេញពីព្រះវិហារ ដោយផ្តាំឲ្យអាស្រគំចាំនៅមុខព្រះវិហារ។ អ្នកទាំងពីរបានហែលឆ្លងទៅជ្រោយចង្វា ហើយលូនបណ្តើរ សែកមន្តគាថាសណ្តំទ័ពយួនបណ្តើរ រហូតទៅដល់ទូកដែលសម្តេចព្រះទាវផ្ទំ។ លោកបានដាស់សម្តេចព្រះទាវ ហើយថ្វាយ ចិញ្ចៀនព្រះទម្រង់ ដែលព្រះជ័យជេដ្ឋាបានផ្ញើជាភស្តុតាង។ សម្តេចព្រះទាវត្រេកអរជាខ្លាំង ហើយមុននឹងចេញទៅ ទ្រង់បានសុំឲ្យយកនាងអាំជាភីលៀងទៅជាមួយផង។ បន្ទាប់ពីនាំសម្តេចព្រះទាវ និងនាងអាំ ចេញពីទូកបានហើយ ដោយមេឃងងឹតរកមើលទិសមិនឃើញ ពញាភក្តីសង្គ្រាមហុក ក៏បានបញ្ជាឲ្យនាយគោផ្ទៀងចាំស្តាប់សំឡេងអាស្រគំលូ ដើម្បីកំណត់ទិសដៅ។ នៅពេលដែលពួកគេហែលឆ្លងមកដល់ត្រើយភ្នំពេញវិញ សម្តេចព្រះទាវបានសម្រាកបន្តិចនៅវត្តស្រកាលេញ។ បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខ។ ពញាភក្តីសង្គ្រាមហុក បានបញ្ចុះសម្តេចព្រះទាវ ហើយឲ្យនាយគោ នាងអាំ និងអាស្រគំ ដើរទៅមុខតម្រង់ទៅឧត្តុង្គឮជ័យ។ ដោយសារតែពេលនោះមេឃងងឹតខ្លាំង ពញាភក្តីសង្គ្រាមមើលផ្លូវមិនច្បាស់ ហើយបានចេញពីវត្តស្រកាលេញទៅដោយព្រាវ។ លុះទៅដល់កន្លែងដែលបច្ចុប្បន្នជា បឹងត្របែក ពួកគេបានឃើញផ្លូវបែក។ នាយគោបានងាកមកសួរចៅហ្វាយនាយថា តើត្រូវដើរតាមផ្លូវណា? ពញាភក្តីសង្គ្រាមហុក ក៏បានបញ្ជាឲ្យនាយគោ បែកទៅស្តាំ។ កន្លែងដែលមានផ្លូវបែកនេះមានសភាពទំនាបជាបឹង ទើបអ្នកស្រុកនៅសម័យនោះហៅថា "បឹងត្រង់បែក"។ ក្រោយមក ពាក្យថា "បឹងត្រង់បែក" នេះត្រូវបានអ្នកស្រុកនិយាយរហ័ស ក៏ឮតែ "បឹងត្របែក"ៗ ទៅវិញ រហូតក្លាយជាឈ្មោះបឹងនេះរហូតមកដល់បច្ចុប្បន្ន។ លុះព្រឹកឡើង ទើបពួកគេដឹងថាវង្វេងផ្លូវ ហើយក៏នាំគ្នាបែរមុខទៅរកទិសទៅកាន់ឧត្តុង្គឮជ័យវិញ។ រឿងនេះមិនត្រឹមតែពន្យល់ពីប្រភពដើមនៃឈ្មោះទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីទិដ្ឋភាពសំខាន់ៗជាច្រើនដូចជា៖ ភាពស្មោះត្រង់ និងភក្តីភាពៈ ទិដ្ឋភាពលេចធ្លោបំផុតនៅក្នុងរឿងនេះ គឺភាពស្មោះត្រង់និងភក្តីភាពរបស់ ពញាភក្តីសង្គ្រាមហុក ចំពោះព្រះមហាក្សត្រ ព្រះបាទជ័យជេដ្ឋា និងព្រះរាជវង្ស។ លោកបានលះបង់ជីវិតមិនគិតស្លាប់ដើម្បីបំពេញបេសកកម្មដ៏គ្រោះថ្នាក់ក្នុងការដណ្តើមយកសម្តេចព្រះទាវ ដែលជាព្រះវររាជមាតាមកវិញ។ ការអធិដ្ឋានរបស់លោកនៅក្នុងព្រះវិហារវត្តស្រកាលេញ ក៏បានបង្ហាញពីជំនឿដ៏មុតមាំនិងការប្តេជ្ញាចិត្តរបស់លោកក្នុងការបំពេញភារកិច្ច។ ព្រះបាទជ័យជេដ្ឋា បានបង្ហាញពីភាពវៃឆ្លាតក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការលើកទ័ពដោយផ្ទាល់ មកជាការប្រើប្រាស់មនុស្សមានថ្វីដៃដូចជាពញាភក្តីសង្គ្រាមហុក ។ ចំណែកពញាភក្តីសង្គ្រាមហុក វិញ លោកបានប្រើប្រាស់ល្បិចកល ការស៊ើបការណ៍ និងមន្តអាគម (សែកមន្តគាថាសណ្តំ) ដើម្បីចូលទៅដល់គោលដៅដោយសុវត្ថិភាព។ រឿងនេះបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់មនុស្សជំនិតដូចជា នាយគោ និងសត្វចិញ្ចឹមដូចជា អាស្រគំ។ នាយគោគឺជាដៃគូដ៏ស្មោះត្រង់ដែលបានចូលរួមក្នុងបេសកកម្មដ៏គ្រោះថ្នាក់។ ចំណែកអាស្រគំ (ឆ្កែ) ត្រូវបានប្រើជាឧបករណ៍សំខាន់ក្នុងការកំណត់ទិសដៅក្នុងភាពងងឹត។ នេះបង្ហាញពីទំនាក់ទំនងរវាងមនុស្សនិងសត្វ ក៏ដូចជាការប្រើប្រាស់ធនធានជុំវិញខ្លួនដើម្បីសម្រេចគោលបំណង។ ទិដ្ឋភាពដ៏សំខាន់មួយទៀតគឺការពន្យល់អំពីរបៀបដែលឈ្មោះ "បឹងត្របែក" កើតឡើង។ វាបានកើតចេញពីព្រឹត្តិការណ៍ពិតប្រាកដដែល ពញាភក្តីសង្គ្រាមហុក និងក្រុមរបស់លោកបានវង្វេងផ្លូវនៅត្រង់ចំណុចផ្លូវបែកមួយ ដែលមានសភាពជាបឹងទំនាប។ ឈ្មោះ "បឹងត្រង់បែក" ត្រូវបានក្លាយបន្ដិចម្ដងៗទៅជា "បឹងត្របែក" ដោយសារការនិយាយរហ័សរបស់ប្រជាជន។ បង្ហាញពីរបៀបដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬលក្ខណៈភូមិសាស្ត្រអាចផ្តល់កំណើតដល់ឈ្មោះទីកន្លែង។ រឿងនេះក៏បានបង្ហាញពីផលប៉ះពាល់នៃកត្តាធម្មជាតិដូចជា "មេឃងងឹតរកកល់ចង់ភ្លៀង" និង "មេឃងងឹតឈឹងរកមើលទិសតំបន់អ្វីមិនឃើញ"។ ដែលជាហេតុធ្វើឲ្យការធ្វើដំណើរមានភាពលំបាក និងបណ្តាលឲ្យមានការវង្វេងផ្លូវរហូតកើតជាឈ្មោះទីកន្លែង។ នេះបង្ហាញពីទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងការបង្កើតប្រវត្តិសាស្ត្រ។ សរុបមក រឿង "បឹងត្របែក" មិនត្រឹមតែជាការនិទានប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេរៀនមួយអំពីភាពក្លាហាន ភាពស្មោះត្រង់ យុទ្ធសាស្ត្រ។ ជាពិសេស ដឹងអំពីព្រឹត្តិការណ៍តូចមួយអាចបន្សល់ទុកនូវឈ្មោះដ៏សំខាន់សម្រាប់ទីកន្លែងមួយរហូតមកដល់សព្វថ្ងៃ។